ចេកចំហុយស្រូបខ្ទិះដូង គឺជាបង្អែមខ្មែរមួយប្រភេទដែលពេញនិយមខ្លាំង។ បង្អែមនេះមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដោយសារតែការលាយបញ្ចូលគ្នាចេក និងខ្ទិះដូងមានក្លិនឈ្ងុយ។ បង្អែមមួយមុខនេះគឺស្រដៀងគ្នាទៅហ្នឹងនំចេកបុកដែរ គ្រាន់តែខុសគ្នាត្រង់ថានំចេកបុកគេវេចខ្ចប់ដោយប្រើស្លឹកចេក។ ចំណែកឯបង្អែមចេកចំហុយវិញគឺគេប្រើជាកូនចាន ឬថាសដើម្បីយកចេកទៅចំហុយ ហើយញ៉ាំជាមួយទឹកខ្ទិះដូងស្រូបពីលើជាមួយនឹងល្ង សខ្មៅ ឬក៏សណ្ដែកដី។ ចំពោះគ្រឿងផ្សំដែលមិនអាចខ្វះបាននោះគឺ ចេកទុំមួយស្និត ខ្ទិះដូង ១៨៥ មីលីលីត្រ និងសាច់ដូងដែលកោសរួច ។ បន្ទាប់មកទៀតគឺគ្រឿងផ្សំដែលយើងយកទៅលាយជាមួយនឹងចេកមាន ម្សៅអង្ករខ្សាយចំនួន៤០ក្រាម ម្សៅឆាចំនួន៤០ក្រាម ស្ករស៣ស្លាបព្រាបាយ និងអំបិលកន្លះស្លាបព្រាកាហ្វេ។ ហើយចំណែកគ្រឿងផ្សំដែលសម្រាប់យកទៅធ្វើជាខ្ទិះដូងមានដូចជា ខ្ទិះដូង២៥០មីលីលីត្រ ស្ករស១ស្លាបព្រាបាយ អំបិល១ភាគ៤ស្លាបព្រាកាហ្វេ ស្លឹកតើយចំនួន៣សន្លឹក និងម្សៅឆាចំនួន១ស្លាបព្រាបាយ។ ចុងក្រោយគឺជាគ្រឿងផ្សំសម្រាប់រោយពីលើមានដូចជា ល្ងស ល្ងខ្មៅ ហើយនិងសណ្ដែកដី។ ចំណែកឯវិធីធ្វើវិញ ជាដំបូងយកចេកណាំវ៉ាដែលទុំមកបកសំបកចេញ ហើយកាត់ជាកំណាត់ខ្លីៗតូចៗ។ ប្រសិនជាគ្មានចេកណាំវ៉ាទេ យើងអាចប្រើចេកប្រភេទផ្សេងក៏បានដែរឱ្យតែជាចេកទុំ។ ចេកដែលបក និងកាត់រួចអាចមានបរិមាណ១គីឡូក្រាមក្រាម បន្ទាប់មកយើងច្របាច់វាឱ្យមានសាច់ម៉ដ្ឋ ឬនៅសល់ដុំតូចៗតាមចំណូលចិត្ត។ ចំណាំ ត្រូវប្រើស្រោមដៃក្នុងការច្របាច់ប្រសិនបើធ្វើញ៉ាំជាលក្ខណៈគ្រួសារ ឬក៏ការជួបជុំ។ បន្ទាប់់ពីច្របាច់ចេករួចហើយយើងចាប់ផ្ដើមចាក់ម្សៅអង្ករខ្សាយចូល រួចហើយច្របល់ចូលគ្នាឱ្យសព្វ។ បន្ទាប់មកទៀតគឺចាក់ម្សៅឆាចូល ហើយច្របល់វាឱ្យសព្វម្ដងទៀត។ ក្រោយពេលដែលច្របល់សព្វរួចអស់ហើយត្រូវដាក់អំបិលចូល រួមទាំងស្ករស ទើបច្របល់វាឱ្យសព្វម្ដងទៀត។ នៅពេលដែលស្ករស និងអំបិលបានរលាយចូលគ្នាអស់ហើយ យើងចាក់ខ្ទិះដូងចូលទៅម្ដងហើយច្របល់វាម្ដងទៀត។ ជាចុងក្រោយ យើងចាក់សាច់ដូងដែលយើងបានកោសរួចនោះចូលទៅ ចំពោះបរិមាណសាច់ដូងយើងអាចដាក់ទៅតាមចំណូលចិត្តបាន។ ចំពោះការប្រើសាច់ដូងវិញ អាចប្រើសាច់ដូងរឹងបន្តិចក៏បាន ឬទន់ក៏បានតាមចំណង់ចំណូលចិត្ត។ យកប្រេងឆាបន្តិចទៅលាបនៅបាតថាស ដើម្បីធានាពេលដែលឆ្អិនគឺនំមិនស្អិតជាប់នៅបាតថាសឡើយ។ បន្ទាប់មកយើងចាក់ចេកដែលបានច្របល់រួចរាល់នោះចូល ហើយសង្កត់វាឱ្យរាបស្មើ។ ក្រោយមកទៀត យើងក៏អាចដាក់បន្ទះចេក ដោយរៀបវាពីលើចេកដែលយើងបានសង្កត់រួចនោះឱ្យសព្វក៏បាន។ ជំហានបន្ទាប់គឺយើ់ងត្រូវដាក់ដាំទឹកកន្លះឆ្នាំងឱ្យពុះសិន ក្រោយពេលពុះទើបយើងដាក់ចេកនៅពីលើឆ្នាំងដាំទឹក ហើយគ្របវាឱ្យជិត។ យើងដាក់ចេកចំហុយទុកចោលរយៈពេល៤០នាទី ទៅ៥០នាទី។ កំឡុងពេលដែលចេកមិនទាន់ឆ្អិន យើងឆ្លៀតធ្វើទឹកខ្ទិះដូងឱ្យហើយ។ ដំបូងយើងចាក់ទឹកខ្ទិះដូងដែលយើងបានត្រៀមរួចចូលទៅ រួចយើងកូរវាបន្តិចសិន ចំពោះភ្លើងដែលដាក់ធ្វើខ្ទិះដូងគឺប្រើភ្លើងមធ្យម។ ក្រោយពេលដែលទឹកខ្ទិះបានពុះ យើងចាក់អំបិល ស្ករស ជាមួយនឹងស្លឹកតើយនោះចូលទៅរួចកូរវាឱ្យរលាយចូលគ្នាសព្វ។ បន្ទាប់ពីទឹកខ្ទិះដូងបានពុះរួច ស្រង់ស្លឹកតើយនោះចេញ។ រួចយកម្សៅឆាមកលាយជាមួយទឹក ចាក់ចូលក្នុងឆ្នាំងខ្ទិះដូងម្ដងបន្តិចៗ ហើយកូរវាបណ្ដើរឱ្យសព្វរហូតដល់វាពុះម្ដងទៀតគឺរួចជាការស្រេច។ ចំណែកចេកចំហុយវិញនៅពេលដែលឆ្អិនរួច ត្រូវទុកវាឱ្យចុះត្រជាក់សិន ទើបអាចកាត់វាជាដុំតូចៗបានបើកាត់ទាំងនៅក្ដៅនំអាចបែកអស់។ ចំពោះការកាត់នំ យើងអាចកាត់ជារាងការេក៏បាន រាងបញ្ឆិតក៏បាន។ ជាចុងក្រោយ យកទឹកខ្ទិះមកស្រូបពីលើរួចហើយរោយល្ងបន្តិច ឬសណ្ដែកដីបន្តិចគឺរួចជាការស្រេច។